ល្ខោនស្បែកគឺជាសិល្បៈបុរាណមួយរបស់ខ្មែរដែលមានប្រវត្តិកាលយូរលង់ណាស់មកហើយ។ សិល្បៈនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងបរិបទសង្គមនិងវប្បធម៌ខុសៗគ្នា។ ការសម្តែងល្ខោនស្បែកនៅក្នុងព្រឹត្តិការណ៍ព្រះរាជវង្សមានលក្ខណៈខុសប្លែកពីការសម្តែងនៅតាមមង្គលការជនបទ។ ភាពខុសប្លែកទាំងនេះឆ្លុះបញ្ចាំងពីតម្លៃនិងគោលបំណងនៃបរិបទនីមួយៗ។ ល្ខោនស្បែកក្នុងព្រឹត្តិការណ៍ព្រះរាជត្រូវបានចាត់ទុកជាសិល្បៈថ្នាក់ខ្ពស់ដ៏ប្រណីត។ វាត្រូវបានសម្តែងនៅពិធីព្រះរាជាភិសេក ពិធីបុណ្យជាតិធំៗ និងព្រះរាជពិធីសាសនា។ ការសម្តែងត្រូវបានធ្វើឡើងក្នុងបរិវេណព្រះបរមរាជវាំង ឬទីកន្លែងផ្លូវការសំខាន់ៗ។ សិល្បករដែលសម្តែងគឺជាសិល្បករឆ្នើមដែលបានហ្វឹកហាត់យ៉ាងហ្មត់ចត់ និងមានជំនាញសិល្បៈច្បាស់លាស់។ ពួកគេភាគច្រើនបានបញ្ចប់ការសិក្សាមកពីសាលាសិល្បៈធំៗនៅក្នុងប្រទេស។ ការសម្តែងនេះគឺជាសញ្ញានៃអត្តសញ្ញាណជាតិដ៏រឹងមាំមួយ។ វាក៏ជាការបង្ហាញពីការប្រកាសបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃផងដែរ។ រឿងរ៉ាវដែលសម្តែងជាទូទៅគឺដកស្រង់ចេញពីរឿងរាមកេរ្តិ៍។ វាជាការបង្ហាញពីសេចក្តីល្អ ទ្រព្យសម្បត្តិ និងកិត្តិនាមរបស់ព្រះរាជា។ ការសម្តែងនេះមានភាពផ្លូវការ និងប្រកបដោយក្បួនច្បាប់និងសីលធម៌ខ្ពស់។ វាមិនមែនជាការកម្សាន្តធម្មតាទេ ប៉ុន្តែជាការអប់រំនិងការលើកតម្កើងតម្លៃវប្បធម៌។ ទស្សនិកជនមានលក្ខណៈជាផ្លូវការដែលត្រូវតែមានការគោរពខ្ពស់។ ការសម្តែងល្ខោនស្បែកនេះគឺជាផ្នែកមួយដ៏សំខាន់នៃប្រវត្តិសាស្ត្រខ្មែរ។ វាបានឆ្លុះបញ្ចាំងពីភាពរុងរឿងនៃអរិយធម៌ខ្មែរ។ ចំណែកល្ខោនស្បែកក្នុងមង្គលការនៅតាមជនបទមានលក្ខណៈខុសគ្នាទាំងស្រុងពីព្រឹត្តិការណ៍ព្រះរាជវង្ស។ វាត្រូវបានសម្តែងក្នុងបរិយាកាសដ៏សប្បាយរីករាយនិងជិតស្និទ្ធ។ ការសម្តែងនេះមានគោលបំណងដើម្បីជាការកម្សាន្តដល់ភ្ញៀវដែលបានមកចូលរួម។ សិល្បករដែលសម្តែងភាគច្រើនជាក្រុមសិល្បៈករក្នុងស្រុក ឬគ្រួសារដែលមានចំណូលចិត្តខាងសិល្បៈនេះ។ រឿងរ៉ាវដែលសម្តែងមានលក្ខណៈបែបកំប្លែង ស្នេហា ឬរឿងព្រេងជាដើម។ ការសម្តែងនេះតែងតែមានការចូលរួមពីទស្សនិកជនយ៉ាងច្រើនកុះករ។ អ្នកទស្សនាអាចស្រែកសួរទៅតួអង្គ ឬសើចសប្បាយរីករាយជាមួយគ្នា វាជួយបង្កើនសាមគ្គីភាពក្នុងចំណោមសហគមន៍។ វាក៏ជាឱកាសមួយសម្រាប់អ្នកភូមិបានជួបជុំគ្នាផងដែរ។ ការសម្តែងនេះក៏ជួយរក្សាប្រពៃណីល្ខោនស្បែកឱ្យគង់វង្សនៅតាមមូលដ្ឋានផងដែរ។ វាជាទម្រង់នៃសិល្បៈប្រជាប្រិយដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងសហគមន៍។ តួអង្គដែលយកមកសម្តែងអាចមានលក្ខណៈខុសប្លែកពីតួអង្គល្ខោនស្បែកធំ។ ការនិទានរឿងក៏មានលក្ខណៈបែបសាមញ្ញនិងងាយស្រួលយល់សម្រាប់ទស្សនិកជននៅតាមជនបទផងដែរ។ ការរៀបចំឆាកក៏មានលក្ខណៈសាមញ្ញដែរ។ ការសម្តែងនេះជាចំណែកមួយនៃជីវិតប្រចាំថ្ងៃរបស់ប្រជាជននៅតាមជនបទ។ វាបង្ហាញថា សិល្បៈល្ខោនស្បែកអាចសម្របខ្លួនទៅតាមបរិបទផ្សេងៗគ្នា។ វាមានតួនាទីក្នុងការផ្តល់នូវភាពរីករាយ សេចក្តីស្រឡាញ់និងក្ដីសង្ឃឹម។ ការសម្តែងនេះក៏អាចជាការប្រារព្ធពិធីផ្សេងៗទៀតក្រៅពីមង្គលការផងដែរ។ វាដូចជាការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ឬពិធីបុណ្យទាននានា។ សរុបមក ល្ខោនស្បែកមានសារៈសំខាន់ទាំងក្នុងបរិបទផ្លូវការនិងមិនផ្លូវការ។ ក្នុងព្រឹត្តិការណ៍ព្រះរាជវង្ស វាជាសញ្ញានៃមោទកភាព និងតម្លៃវប្បធម៌ជាតិ។ នៅតាមមង្គលការជនបទវិញ វាជាការកម្សាន្តនិងការរក្សាប្រពៃណីរបស់សហគមន៍។ ទាំងពីរនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាសិល្បៈមួយនេះឱ្យនៅគង់វង្ស។